នៅក្នុងសកលវិទ្យាល័យនានាក្នុងប្រទេសកម្ពុជា ការធ្វើបទបង្ហាញតាមអនឡាញ ឬ តាមប្រព័ន្ធអេឡិចត្រូនិកបានក្លាយជាប្រតិបត្តិការទូទៅមួយ។ ជាពិសេស បន្ទាប់ពីការរីករាលដាលនៃជំងឺកូរីដ ១៩ ដែលជម្រុញឱ្យសិស្សនិស្សិតប្តូរទៅប្រើប្រាស់ឧបករណ៍ឌីជីថលច្រើនជាងមុន។ សិស្សនិស្សិតបច្ចុប្បន្នតែងតែធ្វើបទបង្ហាញអំំពីការស្រាវជ្រាវ ផែនការក្រុម និង សារាណាបញ្ចប់ការសិក្សារបស់ពួកគេតាមរយៈប្រព័ន្ធអនឡាញដូចជា Zoom Google Meet ឬ Microsoft Teams។ ក្នុងចំណោមវេទិកាអេឡិចត្រូនិកសម្រាប់ធ្វើបទបង្ហាញទាំងនេះ Canva និង Power Point គឺជាជម្រើសដែលពេញនិយមបំផុតចំពោះនិស្សិតនៅប្រទេសកម្ពុជា។ Canva កាន់តែមានប្រជាប្រិយភាព ព្រោះវាមានគំរូរចនាស្អាតៗ និងមុខងាររចនាសាមញ្ញដែលអាចប្រើប្រាស់បានយ៉ាងងាយស្រួល និងឥតគិតថ្លៃ។ និស្សិតទាំងអស់នៅប្រទេសកម្ពុជាសរសើរពីសមត្ថភាពរបស់ Canva ក្នុងការធ្វើឱ្យបទបង្ហាញកាន់តែមានភាពទាក់ទាញ ទោះបីជាពួកគេមិនមានជំនាញក្នុងការរចនាខ្ពស់ក៏ដោយ។ ទោះជាយ៉ាងនោះក្ដី Microsoft PowerPoint នៅតែជាកម្មវិធីរចនាបទបង្ហាញដំបូងដែលត្រូវបានគេប្រើប្រាស់ច្រើនបំផុត។ គ្រូបង្រៀន និងសាស្ត្រាចារ្យ និងស្ថាប័ននានាចូលចិត្តប្រើប្រាស់វា ព្រោះវាអាចប្រើបានទោះបីជាគ្មានអ៊ីនធឺណេត ហើយងាយស្រួលប្រើនៅលើកុំព្យូទ័រភាគច្រើន។ PowerPoint ក៏អនុញ្ញាតិឱ្យបញ្ចូលវីដេអូ តារាង និងចលនាជាច្រើនដែលអាចធ្វើឱ្យបទបង្ហាញកាន់តែមានភាពរស៊ើបជាងមុន។ និស្សិតជាច្រើននៅកម្ពុជាប្រើទាំងកម្មវិធីទាំងពីរនេះចូលគ្នា គឺរចនាស្លាយនៅក្នុង Canva ហើយដោនឡូតចូលទៅក្នុង PowerPoint ដើម្បីធ្វើបទបង្ហាញ។ និស្សិតខ្លះទៀត គេជ្រើសរើសធ្វើបទបង្ហាញនៅលើវេបសាយ Canva តែម្ដង។ ការប្រើកម្មវិធីទាំងពីរនេះបញ្ចូលគ្នាជួយពួកគេឱ្យរក្សាការរចនាស្អាតៗ ព្រមទាំងបំពេញតាមតម្រូវការ និងការរំពឹងទុករបស់គ្រូ និងសាស្ត្រចារ្យរបស់ពួកគេផងដែរ។ នៅក្នុងជំនាញដែលពាក់ព័ន្ធនឹងការរចនា ឬ សិល្បៈច្នៃប្រឌិត និស្សិតចូលចិត្តប្រើ Canva ព្រោះវាមានភាពទំនើបជាង PowerPoint។ ទោះជាយ៉ាងណាក្ដី នៅតាមសកលវិទ្យាល័យពាណិជ្ជកម្ម ឬព័ត៌មានវិទ្យា PowerPoint នៅតែដើរតួនាទីយ៉ាងសំខាន់ ព្រោះវាមានលក្ខណៈស្ដង់ដារ និងវិជ្ជាជីវៈជាង Canva។ ក្រៅពីកម្មវិធី Canva និង PowerPoint និស្សិតមួយចំនួនទៀតនៅកម្ពុជា ក៏បានប្រើស្ទាយមួយទៀតដែលមានឈ្មោះថា improv-style សម្រាប់ធ្វើបទបង្ហាញតាមអនឡាញផងដែរ។ ការធ្វើបទបង្ហាញបែប improv-style ផ្តោតខ្លាំងទៅលើការនិយាយដោយមិនបានព្រៀងទុក និងមានប្រាស័យទាក់ទងជាមួយនឹងអ្នកស្ដាប់ច្រើនជាងការប្រើស្លាយ។ ការធ្វើបទបង្ហាញតាមស្ទាយបែបនេះត្រូវបានលើកទឹកចិត្តឱ្យធ្វើនៅតាមសកលវិទ្យាល័យផ្នែកទំនាក់ទំនង ភាសា និងការអប់រំ ដើម្បីជួយឱ្យនិស្សិតបង្កើនទំនុកចិត្ត និងគំនិតវិភាគ។ នៅតាមថ្នាក់រៀនអនឡាញ អ្នកធ្វើបទបង្ហាញស្ទាយនេះ ប្រើស្លាយតិចតួចប៉ុណ្ណោះ។ ផ្ទុយទៅវិញ គេផ្តោតទៅលើការនិយាយចេញពីគំនិតផ្ទាល់ខ្លួន និងប្រាស្រ័យទាក់ទងជាមួយអ្នកស្ដាប់ឱ្យបានច្រើនវិញ។ គ្រូបង្រៀន និងសាស្ត្រាចារ្យ លើកសរសើរអំពីស្ទាយធ្វើបទបង្ហាញមួយនេះ ដោយសារវាបានបណ្តុះបណ្តាលសិស្សនិស្សិតជាច្រើនឱ្យមានសមត្ថភាពក្នុងការទំនាក់ទំនងបានយ៉ាងមានប្រសិទ្ធភាព។ ប៉ុន្តែ និស្សិតជាច្រើននៅតែមានអារម្មណ៍ភ័យខ្លាចនៅពេលគ្មានស្លាយ ព្រោះរូបភាព និងអក្សរជួយពួកគេឱ្យធ្វើបទបង្ហាញបានតាមលំដាប់លំដោយ និងត្រូវចំណុច។ ដូច្នេះ ការធ្វើបទបង្ហាញតាមស្ទាយ improv តែងតែត្រូវបានគេប្រើសម្រាប់វគ្គបណ្តុះបណ្ដាលការ ឬ ការនិយាយជាសាធារណៈ។ សកលវិទ្យាល័យជាច្រើននៅប្រទេសកម្ពុជាបានសម្របខ្លួនយ៉ាងលឿនទៅនឹងវេទិកាឌីជីថល ដោយបានរួមបញ្ចូល Google Slides និង Prezi ទៅក្នុងកម្មវីធីសិក្សាផងដែរ។ Google Slides ពិតជាមានអត្ថបទប្រយោជន៍ខ្លាំងណាស់សម្រាប់និស្សិត ជាពិសេសនៅពេលធ្វើការងារជាក្រុម។ ព្រោះវាអាចអនុញ្ញាតិឱ្យក្រុមនិស្សិតធ្វើកិច្ចការសាលាជាមួយគ្នាបានក្នុងពេលតែមួយ ទោះបីជានៅទីកន្លែងខុសគ្នាក៏ដោយ។ ទោះបីជាមានជំនួយពីឧបករណ៍ទាំងនេះក្ដី ឧបសគ្គពីអ៊ីនធឺណេតនៅតែអាចកើតមានក្នុងអំឡុងពេលធ្វើបទបង្ហាញអនឡាញ។ ជារឿយៗ និស្សិតជាច្រើនតែងតែត្រៀមផែនការបម្រុង ដោយថតវីដេអូបទបង្ហាញរបស់ពួកគេទុកជាមុន។ នៅតាមសកលវិទ្យាល៏យមួយចំនួនក៏តម្រូវឱ្យសិស្សដាក់វីដេអូបទបង្ហាញជាផ្នែកមួយនៃការវាយតម្លៃសម្រាប់ថ្នាក់អនឡាញផងដែរ។ ការវាយតម្លៃ ឬដាក់ពិន្ទុលើវីដេអូបទបង្ហាញ ផ្តោតលើគុណភាពនៃការរចនា ការនិយាយរៀបរាប់ ការសហការក្រុម និងភាពច្នៃប្រឌិត។ នៅពេលជំនាញក្នុងការប្រើប្រាស់ឌីជីថលកាន់តែកើនឡើង និស្សិតកាន់តែមានទំនុកចិត្តក្នុងការប្រើមុខងាររបស់ Canva និង PowerPoint ។ គ្រូក៏ច្រើនក៏រៀបចំវគ្គបណ្តុះបណ្ដាល ដើម្បីបង្រៀនសិស្សពីរបៀបធ្វើស្លាយឱ្យបានកាន់តែប្រសើរ ដោយលើកយក Canva និងPowerPoint ជាឧទាហរណ៍ផងដែរ តាមរយៈការប្រើប្រាស់យ៉ាងពេញនិយមនេះ ការធ្វើបទបង្ហាញអនឡាញដែលធ្លាប់តែជាអ្វីមួយបណ្ដោះអាសន្ន បានប្រែក្លាយទៅជាជំនាញដ៏សំខាន់មួយក្នុងការសិក្សារបស់សិស្សនិស្សិត។ វាជួយរៀបចំនិស្សិតកម្ពុជាឱ្យរួសរាន់ចូលទៅក្នុងទីផ្សារអន្តរជាតិ ដែលទាមទារឱ្យមានជំនាញផ្នែកឌីជីថល។ មកទល់សព្វថ្ងៃនេះ និស្សិតមិនគ្រាន់តែប្រើប្រាស់ Canva និង PowerPoint ប៉ុន្តែមានកម្មវិធីឌីជីថលផ្សេងៗជាច្រើនទៀត ដែលពួកគេអាចប្រើប្រាស់ជាជំនួយសម្រាប់ការធ្វើបទបង្ហាញរបស់ពួកគេផងដែរ។ Canva តំណាងឱ្យភាពច្នៃប្រឌិតទំនើប ព្រមទាំងការនិយាយតាមរូបភាពបង្ហាញ ខណៈ PowerPoint វិញ តំណាងឱ្យវិជ្ជាជីវៈ និងរចនាសម្ព័ន្ធ។ រីឯការធ្វើបទបង្ហាញបែប improv វិញ ជួយអភិវឌ្ឍជំនាញក្នុងការសម្របខ្លួន និងបង្កើនទំនុកចិត្ត រួមគ្នា ការធ្វើបទបង្ហាញទាំងបីប្រភេទនេះកំពុងបង្កើតជំនាន់ថ្មីមួយនៃនិស្សិតកម្ពុជាដែលមានជំនាញឌីជីថល។ និស្សិតជាច្រើនក៏បានចែករំលែលចំណេះដឹងអំពីការប្រើប្រាស់ Canva និង PowerPoint ជាមួយមិត្តរួមថ្នាក់ពួកគេ ឬតាមបណ្ដាញសង្គមផងដែរ។ វប្បធម៌ចែករំលែកនេះ ជួយលើកកម្ពស់ការសហការ ការច្នៃប្រឌិត និងការរៀនពីគ្នាទៅវិញទៅមករបស់និស្សិត។ សាស្ត្រាចារ្យមួយចំនួនក៏លើកទឹកចិត្តឱ្យសិស្សប្រើស្លាយទាំងជាភាសាខ្មែរ និងអង់គ្លេស ដើម្បីបង្កើនជំនាញភាសា និងជំនាញក្នុងការធ្វើបទបង្ហាញផងដែរ។ ជាចុងក្រោយ ការធ្វើបទបង្ហាញតាមអនឡាញមិនមែនត្រឹមតែជាសកម្មភាពសិក្សាក្នុងថ្នាក់ទេ ប៉ុន្តែជាការបង្ហាញពីសន្ទុះនៃការកើនឡើងផ្នែកឌីជីថលនៅក្នុងប្រទេសកម្ពុជា។